នាពេលបច្ចុប្បន្ន ការផលិតរឿងប្រវត្តិសាស្ត្រ ដែលផ្អែកលើរឿងព្រេងនានា មានការកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងនោះ រឿងព្រេងទាក់ទងនឹងសម័យអង្គរ ត្រូវបានផលិតនិងយកមកចាក់ផ្សាយច្រើនជាងគេ។ មានមូលហេតុជាច្រើនដែលនាំឲ្យមានការកើនឡើងនៃការផលិតរឿងប្រវត្តិសាស្ត្រខ្មែរដូចជា មោទនភាពជាតិ ការទាក់ទាញចំណាប់អារម្មណ៍សាធារណជន ការអប់រំនិងផ្សព្វផ្សាយវប្បធម៌ និងការគាំទ្រផ្នែកបច្ចេកវិទ្យា។ ប្រជាជនខ្មែរភាគច្រើនមានមោទនភាពចំពោះប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ខ្លួន ជាពិសេសសម័យអង្គរ ។ សម័យអង្គរគឺជាសម័យកាលដ៏មហិមាបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលជាយុគសម័យដ៏រុងរឿងនៃអំណាច សិល្បៈ វប្បធម៌ និងស្ថាបត្យកម្ម។ ការផលិតរឿងប្រវត្តិសាស្ត្រឡើងវិញ គឺជាការរំលឹកពីស្នាដៃដូនតា និងបង្កើនមោទនភាពជាតិ។ ការផលិតរឿងប្រវត្តិសាស្ត្រផ្អែកលើរឿងព្រេងគឺមានលក្ខណៈប្លែក និងទាក់ទាញអារម្មណ៍អ្នកទស្សនាជាងរឿងធម្មតា។ រឿងទាំងនេះមានលក្ខណៈពិសេសក្នុងការបកស្រាយឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រតាមរបៀបកម្សាន្ត ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍រំភើប និងចង់តាមដាន។ តាមរយៈរឿងទាំងនេះ ទស្សនិកជនអាចស្វែងយល់បន្ថែមអំពី វប្បធម៌ ប្រពៃណី ជំនឿ និងរបៀបរស់នៅ របស់បុព្វបុរសខ្មែរនាសម័យនោះ។ វាគឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយចំណេះដឹងប្រវត្តិសាស្ត្រទៅកាន់មហាជនទូទៅ ជាពិសេសយុវវ័យ។ ការរីកចម្រើននៃបច្ចេកវិទ្យាផលិតភាពយន្តទំនើបបានធ្វើឲ្យការផលិតរឿងប្រវត្តិសាស្ត្រមានគុណភាពខ្ពស់ ទាំងផ្នែក ក្រាហ្វិក ឈុតឆាក និងសំឡេង។ បច្ចេកវិទ្យាទំនើបបានអនុញ្ញាតឲ្យអ្នកផលិតអាចបង្កើតឈុតឆាកប្រាសាទ និងសង្រ្គាមដ៏អស្ចារ្យ ដែលធ្វើឲ្យរឿងមានភាពរស់រវើក និងទាក់ទាញអារម្មណ៍អ្នកទស្សនា។ ការជ្រើសរើសរឿងព្រេងសម័យអង្គរមកផលិត គឺដោយសារតែសម័យនេះមានលក្ខណៈពិសេសជាងរឿងព្រេងផ្សេងៗ។ សម័យអង្គរគឺជាសម័យកាលដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលមានប្រាសាទជាច្រើន និងវប្បធម៌ដ៏សម្បូរបែប។ រឿងរ៉ាវក្នុងសម័យនេះមានលក្ខណៈពិសេស ទាំងអំណាចរបស់ព្រះមហាក្សត្រ ការពង្រីកទឹកដី និងការកសាងប្រាសាទបុរាណ ដែលជាកេរដំណែលដ៏អស្ចារ្យ។ រឿងព្រេងដែលទាក់ទងនឹងអង្គរអាចត្រូវបានថតនៅទីតាំងជាក់ស្តែងដូចជា ប្រាសាទបុរាណ ដែលធ្វើឲ្យរឿងមានភាពប្រាកដនិយម និងទាក់ទាញអារម្មណ៍អ្នកទស្សនា។ ការបានឃើញទីតាំងពិតក្នុងរឿង ធ្វើឲ្យទស្សនិកជនមានអារម្មណ៍ថាដូចជាកំពុងរស់នៅក្នុងសម័យកាលនោះផ្ទាល់។ រឿងព្រេងនិទានក្នុងសម័យអង្គរមានលក្ខណៈសម្បូរបែប មានទាំងរឿងស្នេហា រឿងតស៊ូ រឿងអាថ៌កំបាំង រឿងវេទមន្ត និងសង្រ្គាម ដែលអាចយកមកផលិតជាខ្សែភាពយន្តបានយ៉ាងសម្បូរបែប។ ដោយប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទផ្សេងៗទៀត មិនត្រឹមតែជាទីតាំងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិដ្ឋភាពដ៏ស្រស់ស្អាតនិងអាថ៌កំបាំងដែលទាក់ទាញអ្នកទស្សនាឲ្យតាមដានរឿងផងដែរ។ រឿងប្រវត្តិសាស្ត្រដែលទាក់ទងនឹងអង្គរច្រើនតែបង្ហាញពីទិដ្ឋភាពសំខាន់ៗដូចជា ប្រាសាទបុរាណ រូបចម្លាក់និងចម្លាក់ក្បាច់ វប្បធម៌និងប្រពៃណីនិងអំណាចនិងការគ្រប់គ្រង។ ហេតុនេះ ទើបអ្នកផលិតខ្សែភាពយន្តនិងរឿងភាគភាគច្រើនជ្រើសរើសយកប្រវត្តិសាស្ត្រសម័យអង្គរ មកផលិតជាស្នាដៃរបស់ពួកគេដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកទស្សនា។